ទុរេន គឺជាស្តេចផ្លែឈើដែលល្បីល្បាញដោយសាររសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងក្លិនក្រអូបឈ្ងុយពិសេសរបស់វា។ នៅកម្ពុជា ការដាំដុះទុរេនមានសក្តានុពលខ្ពស់ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការដាំទុរេនទាមទារឲ្យមានការយល់ដឹងអំពីបច្ចេកទេសដាំដុះ លក្ខខណ្ឌបរិស្ថានសមស្រប និងការថែទាំត្រឹមត្រូវ ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងគុណភាពល្អ។ ការដាំទុរេនទាមទារការយកចិត្តទុកដាក់ និងភាពអត់ធ្មត់ខ្ពស់ ជាពិសេសក្នុងរយៈពេលដំបូងៗ។ ដោយសារទុរេនលូតលាស់បានល្អបំផុតនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅសើម និងមានភ្លៀងធ្លាក់គ្រប់គ្រាន់។ វាត្រូវការពន្លឺព្រះអាទិត្យ យ៉ាងហោចណាស់ ៦ ទៅ៨ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែត្រូវមានការការពារពីកម្តៅខ្លាំងពេក ជាពិសេសសម្រាប់កូនដើមទុរេន។ ត្រូវចៀសវាងតំបន់ដែលមានខ្យល់បក់ខ្លាំង ឬមានទឹកដក់ ដែលធ្វើឲ្យកូនដើមទុរេនងាយនឹងបាក់ ឬរលួយឫស។ ទុរេនលូតលាស់ល្អនៅដីដែលមានជីជាតិខ្ពស់ ធូរ ជ្រាបទឹកបានល្អ និងមានផ្ទុកសារធាតុសរីរាង្គច្រើន។ ដីភ្នំ ឬដីល្បាយខ្សាច់ដែលមានជម្រៅជ្រៅ និងមាន pH នៅចន្លោះ ៥.០ ទៅ ៦.៥ គឺល្អបំផុត ត្រូវជៀសវាងដីឥដ្ឋដែលដក់ទឹក ព្រោះឬសទុរេនងាយរលួយ។ ដីត្រូវឈូសឆាយ និងរៀបចំឱ្យស្អាតមុននឹងដាំ ដោយគេត្រូវជីករណ្តៅដាំ ដែលមានទំហំប្រហែល ១ x ១ x ១ ម៉ែត្រ ហើយលាយដីជាមួយ ជីកំប៉ុស្ត ឬជីលាមកសត្វពុកផុយ ក្នុងបរិមាណសមរម្យដើម្បីបង្កើនជីជាតិដី។ សម្រាប់ជ្រើសរើសពូជទុរេនវិញ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់គុណភាព និងទិន្នផល។ ពូជដែលពេញនិយមដាំនៅកម្ពុជាមានដូចជា ពូជទុរេនម៉ូនថង ដែលមានរសជាតិផ្អែមខ្លាំង និងពូជដែលទទួលស្គាល់ពីកសិករទុរេនក្នុងស្រុក។ មួយវិញទៀតគេនិយមដាំទុរេនជា កូនផ្សាំ ដែលមានអាយុប្រហែល ១ ឆ្នាំ ហើយមានសុខភាពល្អ។ នៅក្នុងការដាំកូនទុរេនត្រូវបានដាំនៅចំកណ្តាលរណ្តៅដែលបានរៀបចំទុក ហើយត្រូវលប់ដីឱ្យណែន ជុំវិញគល់ដើម ហើយដាក់ចំបើង ឬស្លឹកឈើស្ងួតគ្របគល់ ដើម្បីរក្សាសំណើម។ ក្រោយពេលដាំ ត្រូវធ្វើរនាំងការពារកូនដើមពីពន្លឺព្រះអាទិត្យខ្លាំងពេក និងខ្យល់។ ចម្ងាយរវាងដើមទុរេន ជាធម្មតាប្រហែល ៨ x ៨ ម៉ែត្រ ឬ ៩ x ៩ ម៉ែត្រ ដើម្បីឱ្យដើមទទួលបានពន្លឺគ្រប់គ្រាន់ និងមានចន្លោះសម្រាប់លូតលាស់។ រីឯការថែទាំវិញ ទុរេនត្រូវការទឹកគ្រប់គ្រាន់ជាប្រចាំ ជាពិសេសក្នុងរដូវប្រាំង និងនៅពេលដើមកំពុងលូតលាស់។ គេត្រូវស្រោចទឹកជាប្រចាំ ប្រហែល ២ទៅ ៣ ដងក្នុងមួយសប្តាហ៍ ប៉ុន្តែត្រូវជៀសវាងការស្រោចទឹកច្រើនពេកដែលធ្វើឱ្យដក់ទឹក។ ទន្ទឹមនឹងនេះ ត្រូវកាត់មែកដែលខូច ងាប់ ឬដុះច្រើនពេក ដើម្បីឱ្យដើមមានទម្រង់ល្អ ទទួលបានពន្លឺ និងខ្យល់គ្រប់គ្រាន់ ហើយក៏ជួយឱ្យដើមផលិតផ្លែបានច្រើនផងដែរ។ ទុរេនជាធម្មតាអាចប្រមូលផលបាននៅអាយុ ៤ ទៅ ៧ ឆ្នាំ ក្រោយពេលដាំដុះ ដោយអាស្រ័យលើពូជ និងការថែទាំ។ ផ្លែទុរេនអាចប្រមូលផលបាននៅពេលដែលវា ទុំល្មម ហើយមានក្លិនឈ្ងុយ។ សញ្ញាដែលបញ្ជាក់ថាទុរេនទុំរួមមាន បន្លានៅលើផ្លែទន់រលោង ចុងផ្លែប្រែជាខ្មៅ ហើយមានស្នាមប្រេះបន្តិចនៅតាមក្បាលផ្លែ។ ការដាំទុរេននៅកម្ពុជាត្រូវបានផ្តោតសំខាន់នៅតាមតំបន់មួយចំនួនដែលមានដី និងអាកាសធាតុអំណោយផល។ ខេត្តដែលត្រូវបានគេស្គាល់ថាមានការដាំដុះទុរេនច្រើនជាងគេ និងល្បីល្បាញ រួមមាន កំពត កំពង់ចាម ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង។ ដោយនៅខេត្តកំពតជាខេត្តឈានមុខគេក្នុងការដាំទុរេននៅកម្ពុជា ដោយសារមានដីភ្នំ និងដីក្រហម ដែលមានជីជាតិខ្ពស់ ជាពិសេសនៅតំបន់ដងភ្នំបូកគោ។ ទុរេនកំពតមានរសជាតិផ្អែមឆ្ងាញ់ និងក្លិនឈ្ងុយពិសេស ហើយបានក្លាយជាប្រភេទទុរេនមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ សម្រាប់់ខេត្តខេត្តកំពង់ចាម និងត្បូងឃ្មុំវិញ ខេត្តទាំងពីរនេះក៏មានផ្ទៃដីដាំដុះទុរេនយ៉ាងច្រើនផងដែរ ដោយសារមានលក្ខខណ្ឌដីស្រដៀងគ្នា។ រីឯខេត្តសៀមរាប ក៏មានការដាំដុះទុរេនខ្លះដែរ ជាពិសេសនៅតំបន់ជើងភ្នំគូលែន ដែលមានដី និងអាកាសធាតុសមស្រប។ ដោយឡែកខេត្តបាត់ដំបង មានការដាំដុះទុរេនក្នុងទំហំមធ្យមនៅតាមតំបន់ដែលមានដីអំណោយផល។ សម្រាប់ការនាំចេញនិងការលក់ដូរនៅផ្សារក្នុងស្រុកមានលក្ខណៈពិសេស ដោយសារតែវាជាផ្លែឈើមានតម្លៃខ្ពស់ និងមានតម្រូវការខ្លាំង។ ថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចបើកការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយ។ សម្រាប់ប្រទេសថៃ និងវៀតណាមកន្លងមក កម្ពុជាបាននាំចេញទុរេនទៅកាន់ប្រទេសទាំងពីរនេះ ដែលដើរតួជាប្រទេសកែច្នៃបន្ត និងនាំចេញបន្តទៅប្រទេសដទៃទៀត។ ទីផ្សារក្នុងស្រុកទុរេនត្រូវបានលក់ដូរយ៉ាងទូលំទូលាយនៅ ផ្សារក្នុងស្រុក តាមចិញ្ចើមផ្លូវ និងហាងលក់ផ្លែឈើ ទូទាំងប្រទេស។ ដោយទុរេនត្រូវបានគេលក់ដូរជា ផ្លែទាំងមូល ឬ ជាកេស ហើយពេលខ្លះក៏ត្រូវបាន កែច្នៃជាផលិតផលផ្សេងៗ ដូចជាការ៉េមទុរេន នំទុរេន និងបង្អែមជាដើម។ ការប្រកួតប្រជែងជាមួយទុរេននាំចូលដែលមានតម្លៃថោក និងការប្រែប្រួលតម្លៃតាមរដូវកាលនៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងអ្នកលក់ក្នុងស្រុក។ ការដាំទុរេនទាមទារលក្ខខណ្ឌសំណើមដីគ្រប់គ្រាន់ និងអាកាសធាតុអំណោយផល ដើម្បីធានាបាននូវការលូតលាស់ល្អរបស់កូនទុរេននៅដំណាក់កាលដំបូង។ ដើមរដូវវស្សា រដូវដែលប្រជាជនចាប់ផ្ដើមដាំទុរេនគឺនៅ ដើមរដូវវស្សា ជាធម្មតាចាប់ពី ខែឧសភា ដល់ខែកក្កដា។ ក្នុងអំឡុងពេលនេះ ភ្លៀងចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណគ្រប់គ្រាន់ ដែលធ្វើឱ្យដីមានសំណើមល្អសម្រាប់កូនទុរេនលូតលាស់។ ការដាំនៅដើមរដូវវស្សាជួយកាត់បន្ថយការចំណាយលើការស្រោចស្រពទឹក ដែលជាបន្ទុកដ៏ធំសម្រាប់កសិករ និងធានាថាកូនទុរេនទទួលបានទឹកគ្រប់គ្រាន់នៅដំណាក់កាលដំបូងនៃការលូតលាស់។ ដំណាក់កាលនេះមានសារៈសំខាន់បំផុតសម្រាប់ភាពរស់រាន និងការលូតលាស់ល្អរបស់ឬស និងដើម។ មុនពេលរដូវវស្សាមកដល់ កសិករបានរៀបចំដីរួចរាល់ហើយដូចជា ជីករណ្តៅ និងត្រៀមកូនទុរេនឱ្យបានគ្រប់គ្រាន់ ដើម្បីអាចដាំដុះបានភ្លាមៗនៅពេលមានភ្លៀងធ្លាក់ដំបូង។ សរុបមក ទុរេនជាដំណាំកសិកម្មដែលមានតម្លៃខ្ពស់ និងមានសក្តានុពលខ្លាំងនៅកម្ពុជា។ ការអភិវឌ្ឍន៍វិស័យនេះ ទាមទារការយកចិត្តទុកដាក់លើបច្ចេកទេសដាំដុះ ការថែទាំត្រឹមត្រូវ និងការរក្សាគុណភាព។ ដើម្បីបន្តបង្កើនប្រាក់ចំណូលជូនកសិករ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ។